កសិកម្មដំាផ្កា គឺជាផ្នែកសំខាន់មួយនៃកសិកម្មនៅកម្ពុជា។ កសិកម្មដាំផ្កានេះជួយបង្កើនចំណូលសម្រាប់គ្រួសារខ្មែរដែលនៅខាងជនបទជាច្រើន។ ផ្កាម្លិះ គឺជាផ្កាដែលពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ព្រោះវាមានក្លិនក្រអូប។ ផ្កាម្លិះ ជារុក្ខជាតិលម្អ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តយកទៅធ្វើជាគ្រឿងសក្ការបូជា គ្រឿងក្រអូប និងប្រើក្នុងពិធីមង្គលការជាដើម។ ដោយសារផ្កាម្លិះមានអត្ថប្រយោជន៍ និងងាយស្រួលដាំដុះ កសិករនៅសង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ ស្ទើរគ្រប់ផ្ទះនាំគ្នាដាំផ្កាម្លិះលក់ ដើម្បីផ្គត់ផ្គង់ជីវភាព ។ មួយប្រភេទទៀត ផ្កាម្លិះលា ជារុក្ខជាតិមានក្លិនក្រអូប កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងស្រុក បច្ចុប្បនុ្នដំណាំប្រភេទនេះ ក៏កំពុងមានទីផ្សារសម្រាប់នាំចេញទៅខេត្តផ្សេងៗផងដែរ ។ ផ្កាម្លិះលានេះ ងាយ ស្រួលដាំ មិនរើសប្រភេទដី ធន់នឹងអាកាសធាតុ ដាំរយៈពេលតែ៦ខែ គឺអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ ផ្កាម្លិះលា មិនត្រឹមតែអាចក្រងជាភួងមាល័យសម្រាប់ថ្វាយព្រះ និងបម្រើក្នុងកម្មវិធីផ្សេងៗប៉ុណ្ណោះទេ។ លើសពីនេះ ថែមទាំងអាចធ្វើជាតែឆុងផឹកសម្រាប់ជំនួយសុខភាពថែមទៀតផង។ ជាទូទៅ ផ្កាម្លិះ ស្រស់ លក់ក្នុងតម្លៃក្នុងមួយគីឡូក្រាមពី ៤០០០០រៀលទៅ ១៨០០០០រៀល តាមរដូវកាល ៕ ក្រៅពីដាំផ្កាម្លិះ ក៏មានកសិករខ្មែរមួយចំនួនបានចាប់យកមុខរបរដាំឈូក ដើម្បីរកប្រាក់កម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ។ រុក្ខជាតិប្រភេទនេះត្រូវបានគេដាំដុះនៅតាមបឹង ស្រះ ឬត្រពាំង ហើយក៏មានខ្លះដាំនៅតាមវាលស្រែដែលមានទឹកជ្រៅល្មម ។ កម្រៃដែលទទួលបានពីការលក់ផ្កា ផ្លែ ស្លឹក ឬក្រអៅឈូក គឺអាស្រ័យទៅលើការដាំតិចឬច្រើន គួបផ្សំនឹងការថែទាំផងដែរ ។ បច្ចុប្បន្ន កសិករខ្មែរនិយមដាំដុះឈូក២ប្រភេទគឺឈូកផ្កាពណ៌ក្រហម ដាំសម្រាប់យកផ្កា ផ្លែ ស្លឹក និងក្រអៅឈូក ។ ផ្ការបស់វាមានពណ៌ក្រហមព្រឿងៗ ដែលគេហៅថា ឈូកក្រហម។ រីឯឈូកផ្កាពណ៌ស ដាំលក់បានតែផ្កាប៉ុណ្ណោះសម្រាប់បូជាព្រះ តែវាគ្មានផ្លែឡើយ ។ នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ អ្នកភូមិប្រហែល៧០% បានប្រកបរបរដាំឈូក ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ។ មុខរបរនេះមិនលំបាកពេក ហើយក៏មិនស្រណុកពេកដែរ ប៉ុន្តែអ្វីដែលលំបាកនោះ គឺក្រោយពេលបានផលហើយមានបញ្ហាប្រឈម និងលក់មិនសូវដាច់ ។ ចាប់តាំងពីពេលដាំរហូតដល់ទទួលផល គឺរយៈពេល៣ខែ ។ សម្រាប់តម្លៃវិញ ឈូក១០០ផ្កា ថ្លៃ២ម៉ឺនរៀល ។ ឈូកអាចលក់បានថ្លៃលើសនេះតែថ្ងៃបុណ្យទានផ្សេងៗ មិនសូវសម្បូរអ្នកលក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថ្ងៃធម្មតា លក់មិនសូវដាច់ឡើយ ។ ទោះបីជាលំបាកក្តី អ្នកភូមិនៅតែតស៊ូមិនរាថយឡើយ ព្រោះនេះជាមុខរបរចិញ្ចឹមឆ្នាំងបាយ មិនអាចខានបានទេ ។ ហើយមួយវិញទៀត វាក៏ជាមុខរបរតពីដូនតា ឪពុកម្ដាយមកដែរ ។ ឈូកផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ផ្កាសម្រាប់យកបូជាព្រះរតនត្រ័យ, ផ្លែខ្ចីអាចបរិភោគបានស្រស់ៗ និងមានរសជាតិឆ្ងាញ់ផងដែរ ។ ផ្លែចាស់អាចយកទៅច្នៃធ្វើបង្អែម ខណៈផ្លែទុំយកធ្វើជាក្រលីងឈូក ហើយក្រអៅរបស់វាយកទៅស្លម្ជូរ ឆា ឬធ្វើជ្រក់ ជាដើម ។ គេអាចយកមើមវាទៅស្ងោរស៊ុបជាមួយសាច់ជ្រូក ឬសាច់គោ ហើយអាចយកស្លឹកទៅខ្ចប់ចំណីអាហារផ្សេងៗ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ។ ផ្កាស្បៃរឿងជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងស្គាល់យ៉ាងច្បាស់ណាស់។ ដោយសារវាងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុមាន ពណ៌ស្រស់ឆើតឆាយទាក់ទាញភ្នែក។ ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិអាចកាត់លក់បាន។ ម្យ៉ាងទៀតផ្កា ស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដី និងគ្រប់រដូវកាល។ ហើយជាប្រភេទរុក្ខជាតិយកផ្កាអាចជួយរកប្រាក់ ចំណូលខ្ពស់ដល់ អ្នកដាំ។ បច្ចុប្បន្នការដាំដើមផ្កាស្បៃរឿង ក្រៅពីការដាំដើម្បីកាត់យកផ្កាលក់ហើយ អាចដាំក្នុងថូផ្កា ឬថង់ប្លាស្ទិកដើម្បីលំអតាមផ្ទះ អាគារ និងទីកន្លែងផ្សេងៗ។ រួមទាំងមានការដាំដើម្បីយកគ្រាប់លក់ឱ្យ រោងចក្រផលិតអាហារ សត្វទៀតផង។ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិដែលមានអាយុក្នុងការប្រមូលផលបានក្នុងរយៈពេលខ្លី។ ពោលគឺចាប់ពី៦០ទៅ៧០ថ្ងៃ ក៏អាចកាត់លក់បាន។ ប្រភេទផ្កាមួយទៀតដែលប្រជាកសិករខ្មែរនិយមដាំដែរនោះគឺ ផ្កា អ័រគីដេ ឬ ផ្កាកេសរកូល។ កេសរកូល គឺជាផ្កាដែលតំណាងអោយសេចក្ដីស្រលាញ់ ភាពប្រណិត ភាពស្រស់ស្អាត។ គួរបញ្ជាក់ថា កេសរកូលគឺជាឈ្នោះផ្កា ដែលប្រជាជនខ្មែរយើងតែងហៅថា អ័រគីដេ ហើយគិតថាជាប្រភេទផ្កានាំចូលពីបរទេស។ តែឈ្មោះពិត គឺកេសរកូល ដែលមានដុះក្នុងព្រៃធម្មជាតិ នៅប្រទេសកម្ពុជារាប់រយប្រភេទ។ ជាក់ស្ដែង ចម្លាក់កេសរកូលមាននៅលើជញ្ជាំងប្រាសាទបាយ័ន បន្ទាយស្រី និងអង្គរវត្តជាភស្ដុតាងសំខាន់មួយដែលបានបញ្ជាក់ពីវត្តមាន របស់រុក្ខជាតិនេះនៅកម្ពុជា។ ហើយគេក៏សន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរយើង អាចនឹងប្រើប្រាស់ជាវត្ថុលម្អតាំងពីសម័យអង្គរ ឬមុនអង្គរមកម៉្លេះ។ សព្វថ្ងៃនេះក៏មានកសិដ្ឋានមួយចំនួននៅកម្ពុជាជ្រើសរើសដំាផ្កាកេសរកូលនេះជាអាជីវកម្មផងដែរ។ ផ្កានេះមិនសូវជាពិបាកដំាប៉ុន្មានទេ ហើយផ្ការបស់វាអាចនៅស្រស់រយៈពេលយូរថ្ងៃ។ ជាហេតុធ្វើឱ្យតម្លៃនៃផ្កានេះ រៀងថ្លៃបន្តិច។ យ៉ាងណាមិញ ផ្កានេះអាចរស់រានមានជីវិតរហូតដល់ទៅ៦ឆ្នាំ។ ដូច្នេះ កសិករខ្មែរដែលរើសដំាដំណាំផ្កាកេសរកូលនេះ អាចនឹងរកប្រាក់ចំណូលយូរអង្វែង។ ទោះបីជាការដាំមិនសូវពិបាកក្ដី ក៏ផ្កានេះទាមទារឱ្យមានការរៀបចំ និងដើមទុនច្រើន។ ដូច្នេះមានកសិករខ្មែរតិចតួចណាស់ ដែលជ្រើសរើសដាំផ្កាកេសរកូល ឬ ផ្កាអ័រគីដេនេះ បើប្រៀបទៅនឹងដំណាំផ្កាផ្សេងៗទៀត។ សរុបមកវិញកសិកម្មដាំផ្កាគឺជាមុខរបរមួយដ៏សំខាន់ដែលបានជួយដល់ជីវភាពរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស។ វាបានជួយទាំងលើកកម្ពស់ជីវភាពរស់នៅ និងបង្ហាញពីភាពច្នៃប្រឌិតក្នុងកសិកម្មរបស់ប្រជាជនខ្មែរផងដែរ។